វិស័យស្ថាបត្យកម្ម និងការរៀបចំដែនដីនៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត ស្របតាមការកើនឡើងនៃគម្រោងសំណង់បុរី និងអគារខ្ពស់ៗ។ អាជីពជាស្ថាបត្យករ មិនត្រឹមតែជាការរចនាអគារឱ្យមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្កើតដំណោះស្រាយសម្រាប់ជីវិតរស់នៅប្រកបដោយផាសុកភាពផងដែរ។ កម្ពុជាមានតម្រូវការខ្ពស់ចំពោះអ្នករៀបចំក្រុង ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការគ្រប់គ្រងសំណល់នៅក្នុងទីក្រុងធំៗ។ និន្នាការនៃ "ស្ថាបត្យកម្មបៃតង" កំពុងបើកឱកាសឱ្យស្ថាបត្យករខ្មែរ ច្នៃប្រឌិតអគារដែលសន្សំសំចៃថាមពល និងល្អចំពោះបរិស្ថាន។ ការយល់ដឹងអំពីបច្ចេកវិទ្យា BIM បានក្លាយជាជំនាញចាំបាច់បំផុតសម្រាប់ស្ថាបត្យករសម័យថ្មីនៅក្នុងទីផ្សារការងារកម្ពុជា។ ស្ថាបត្យករដែលមានចំណេះដឹងផ្នែកអភិរក្ស មានតួនាទីយ៉ាងសំខាន់ក្នុងការជួសជុល និងថែរក្សាអគារបេតិកភណ្ឌសម័យអាណានិគម។ វិស័យរៀបចំដែនដីផ្ដល់ឱកាសការងារយ៉ាងទូលំទូលាយ ទាំងនៅក្នុងស្ថាប័នរដ្ឋដូចជា ក្រសួងរៀបចំដែនដី និងនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន។ ការងារជាអ្នករចនាប្លង់ខាងក្នុង កំពុងមានសក្ដានុពលខ្លាំង ដោយសារម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្មក្នុងស្រុក ចាប់ផ្ដើមឱ្យតម្លៃលើការដេគ័រ។ ស្ថាបត្យករខ្មែរមានឱកាសក្នុងការបញ្ចូលរចនាបថ "ស្ថាបត្យកម្មខ្មែរទំនើប" ទៅក្នុងសំណង់សម័យថ្មី ដើម្បីរក្សាអត្តសញ្ញាណជាតិ។ ការងាររៀបចំសួនច្បារ និងទីធ្លាសាធារណៈ គឺជាជំនាញដែលមានតម្រូវការខ្លាំងសម្រាប់គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ និងរីសត។ អាជីពក្នុងវិស័យនេះផ្ដល់នូវប្រាក់បៀវត្សរ៍ខ្ពស់ និងឱកាសក្នុងការឡើងតំណែងជាអ្នកគ្រប់គ្រងគម្រោងធំៗដែរ។ អ្នករៀបចំក្រុងដើរតួនាទីជាអ្នកសម្របសម្រួលរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាតុល្យភាពសង្គមនៅក្នុងតំបន់ប្រជុំជន។ ការប្រើប្រាស់បច្ចេកវិទ្យា Virtual Reality ក្នុងការបង្ហាញប្លង់អគារ ជួយឱ្យស្ថាបត្យករកម្ពុជាអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនអន្តរជាតិបាន។ វិស័យស្ថាបត្យកម្មផ្ដល់ឱកាសឱ្យយុវជនខ្មែរដែលមានភាពច្នៃប្រឌិតខ្ពស់ អាចបង្កើតស្ទូឌីយោរចនា (Design Studio) ផ្ទាល់ខ្លួន។ ការយល់ដឹងអំពីច្បាប់សំណង់ និងបទដ្ឋានបច្ចេកទេស ជាគ្រឹះដ៏សំខាន់សម្រាប់ស្ថាបត្យករក្នុងការធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់អគារ។ អ្នកជំនាញរៀបចំក្រុងជួយក្នុងការរចនា "ទីក្រុងឆ្លាតវៃ"ដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងធនធានឱ្យមានប្រសិទ្ធភាព។ ការងារជាអ្នកត្រួតពិនិត្យសំណង់ ធានាថាការសាងសង់ជាក់ស្តែងត្រូវបានអនុវត្តតាមប្លង់រចនាដែលបានកំណត់។ ស្ថាបត្យករដែលពូកែខាងគំនូរបច្ចេកទេស នៅតែមានតម្រូវការខ្ពស់នៅក្នុងការិយាល័យរចនាប្លង់ទូទៅ។ វិស័យស្ថាបត្យកម្មជួយជម្រុញឱ្យមានការប្រើប្រាស់សម្ភារៈសំណង់ក្នុងស្រុក ដែលជួយកាត់បន្ថយថ្លៃដើម និងជួយសេដ្ឋកិច្ចជាតិ។ ការងាររៀបចំដែនដីនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ កំពុងត្រូវការអ្នកជំនាញដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយនិរន្តរភាព។ ស្ថាបត្យករកម្ពុជាមានឱកាសចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរចនាប្លង់ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន។ អាជីពនេះតម្រូវឱ្យមានការសិក្សាបន្តជានិច្ចអំពីនិន្នាការពិភពលោក និងការផ្លាស់ប្តូរនៃរបៀបរស់នៅរបស់មនុស្ស។ អ្នករៀបចំក្រុងជួយដោះស្រាយបញ្ហាលំនៅដ្ឋានសមរម្យ សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម។ ការងារជាអ្នកវាយតម្លៃផលប៉ះពាល់បរិស្ថានក្នុងសំណង់ គឺជាផ្នែកមួយដែលស្ថាបត្យករត្រូវយកចិត្តទុកដាក់ខ្ពស់។ ស្ថាបត្យករដែលមានជំនាញផ្នែក 3D Rendering អាចរកចំណូលបានយ៉ាងច្រើនពីការទទួលការងារសេរី ពីក្រៅប្រទេស។ ការងារនៅក្នុងវិស័យនេះជួយពង្រឹងជំនាញដោះស្រាយបញ្ហាស្មុគស្មាញ និងការធ្វើការងារជាក្រុមជាមួយវិស្វករ។ អ្នករៀបចំក្រុងមានតួនាទីក្នុងការរៀបចំប្លង់មេសម្រាប់ការពង្រីកទីក្រុងឱ្យមានសណ្តាប់ធ្នាប់។ អាជីពជាស្ថាបត្យករផ្តល់នូវមោទនភាព នៅពេលដែលឃើញស្នាដៃរបស់ខ្លួនក្លាយជាចំណែកមួយនៃសម្រស់ទីក្រុង។ ការយល់ដឹងអំពីចិត្តវិទ្យានៃលំហ ជួយឱ្យស្ថាបត្យកររចនាអគារដែលផ្ដល់ភាពរីករាយដល់ផ្លូវចិត្ត។ វិស័យស្ថាបត្យកម្ម និងការរៀបចំដែនដីនៅកម្ពុជា កំពុងឈានទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា ផ្ទាំងសូឡា ជាដើម។ អ្នកជំនាញរៀបចំក្រុងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ តាមរយៈការរចនាប្រព័ន្ធរំដោះទឹក និងការរៀបចំដីឱ្យបានត្រឹមត្រូវ។ ការងារជាអ្នកប្រឹក្សាយោបល់ផ្នែកស្ថាបត្យកម្ម ផ្ដល់ឱកាសឱ្យអ្នកមានបទពិសោធន៍អាចចែករំលែកចំណេះដឹងដល់ម្ចាស់គម្រោង។ ស្ថាបត្យករត្រូវមានសមត្ថភាពក្នុងការសម្របសម្រួលរវាងតម្រូវការរបស់អតិថិជន និងការអនុវត្តតាមច្បាប់រដ្ឋ។ វិស័យនេះផ្ដល់ឱកាសឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាបត្យករបរទេស ដែលនាំមកនូវបច្ចេកវិទ្យាសំណង់ថ្មីៗ។ ការងាររៀបចំដែនដីជួយការពារតំបន់កសិកម្ម និងតំបន់អភិរក្សមិនឱ្យរងការរំលោភបំពានពីការអភិវឌ្ឍសំណង់។ ស្ថាបត្យករដែលមានជំនាញផ្នែកពន្លឺ និងខ្យល់អាកាសធម្មជាតិ ជួយបង្កើតអគារដែលមានសុខភាពល្អសម្រាប់អ្នករស់នៅ។ ការងារជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ គឺជាអាជីពបន្តបន្ទាប់ដែលស្ថាបត្យករជាច្រើនតែងតែចាប់យក។ អ្នករៀបចំក្រុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងាររដ្ឋបាលសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ វិស័យស្ថាបត្យកម្មជួយលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការរចនាអគារដែលមានរូបរាងប្លែក និងទាក់ទាញភ្នែក។ ស្ថាបត្យករត្រូវមានចំណេះដឹងអំពីសេដ្ឋកិច្ចសំណង់ ដើម្បីរចនាអគារដែលចំណាយតិចតែមានគុណភាពខ្ពស់។ ការងារក្នុងវិស័យរៀបចំដែនដី ជួយឱ្យមានការចែកចាយសេវាសាធារណៈដូចជា សាលារៀន និងមន្ទីរពេទ្យបានគ្រប់ជ្រុងជ្រោយ។ ស្ថាបត្យករដែលមានជំនាញខាងបច្ចេកវិទ្យា "បោះពុម្ពអគារ 3D" នឹងក្លាយជាអ្នកនាំមុខគេនាពេលអនាគត។ វិស័យនេះផ្ដល់ឱកាសឱ្យស្ត្រីខ្មែរបានបង្ហាញសមត្ថភាពកាន់តែច្រើន ក្នុងអាជីពដែលពីមុនធ្លាប់តែមានបុរសភាគច្រើន។ អ្នករៀបចំក្រុងជួយឱ្យទីក្រុងមាន "អត្តសញ្ញាណវប្បធម៌" ច្បាស់លាស់ តាមរយៈការរក្សាទីធ្លាសាធារណៈ និងអាគារផ្សេងៗ។ ការងារជាអ្នកស្រាវជ្រាវស្ថាបត្យកម្ម ជួយរកឃើញវិធីសាស្ត្រសំណង់បុរាណដែលកម្ពុជាធ្លាប់មានភាពល្បីល្បាញ។ ស្ថាបត្យករត្រូវមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ដើម្បីធានាថាគ្រឿងបង្គុំអគារមានភាពរឹងមាំតាមស្តង់ដារ។ អ្នកជំនាញរៀបចំដែនដីត្រូវមានសមត្ថភាពក្នុងការវិភាគទិន្នន័យប្រជាសាស្ត្រ ដើម្បីទស្សន៍ទាយតម្រូវការនាពេលអនាគត។ ការងារជាសាស្ត្រាចារ្យបង្រៀនស្ថាបត្យកម្ម គឺជាវិថីមួយក្នុងការបណ្ដុះធនធានស្ថាបត្យករវ័យក្មេង។ វិស័យស្ថាបត្យកម្មជួយកាត់បន្ថយ "កម្តៅក្នុងក្រុង" តាមរយៈការរចនាដំបូលបៃតង និងការដាំដើមឈើជុំវិញអគារ។ ស្ថាបត្យករត្រូវមានជំនាញក្នុងការប្រើប្រាស់ពណ៌ និងសម្ភារៈ ដើម្បីបង្កើតបរិយាកាសការងារឱ្យមានផលិតភាព។ ការងារនៅក្នុងវិស័យនេះផ្តល់ឱ្យអ្នកនូវឱកាសធ្វើដំណើរទៅកាន់ការដ្ឋាននានានៅទូទាំងប្រទេស។ ស្ថាបត្យករកម្ពុជាសម័យថ្មី កំពុងចាប់ផ្ដើមប្រើប្រាស់ឫស្សី និងឈើកែច្នៃ ក្នុងការសាងសង់ដើម្បីនិរន្តរភាព។ វិស័យស្ថាបត្យកម្ម និងការរៀបចំដែនដី គឺជាកម្លាំងចលករដែលផ្លាស់ប្តូរមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ស្ថាបត្យករត្រូវមានការយល់ដឹងពីសង្គមសាស្ត្រ ដើម្បីរចនាលំនៅដ្ឋានដែលស័ក្តិសមនឹងគ្រួសារខ្មែរ។ សរុបមក អាជីពស្ថាបត្យកម្ម និងការរៀបចំដែនដីនៅកម្ពុជា គឺជាវិថីការងារដ៏មានសក្ដានុពល និងជាគ្រឹះនៃភាពរុងរឿងនៃសង្គមជាតិ។